គុយទាវ ជាអាហារដ៏ពេញនិយមមួយ ដែលគេចូលចិត្តទទួលទានមិនថាពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬយប់នោះទេ នៅប្រទេសកម្ពុជា។ គុយទាវទឹកខ្មែរ មានច្រើនប្រភេទដូចជា គុយទាវសាច់ជ្រូក គុយទាវសាច់គោ គុយទាវសាច់មាន់ និងគុយទាវប្រហិតជាដើម។ គ្រឿងផ្សំរបស់គុយទាវមានដូចជា ឆ្អឺងស៊ុប គុយទាវ សាច់គោ ខ្ទឹមបារាំង ការ៉ុត ឆៃថាវ ប្រហិត ទឹកត្រី ប្រេងខ្យង ម្សៅស៊ុប អំបិល ស្ករ បង្គាក្រៀម យូហឺ ទឹក ខ្ទឹមសបំពង ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ។ ទឺកស៊ុបរបស់វាត្រូវបានគេធ្វើដោយ រំងាស់ឆ្អឹងគោ ឬឆ្អឺងជ្រូកជាច្រើនម៉ោង។ ជាធម្មតា ទឹកស៊ុបថ្លាប៉ុន្តែវាមានរសជាតិឆ្ងាញ់ណាស់។ ជួនកាល ថ្លើមជ្រូក ពោះជ្រូក ឈាមជ្រូក សាច់ជ្រូកស្ងោរ ឬសាច់ផ្សេងទៀតត្រូវបានរួមបញ្ចូលដើម្បីបន្ថែមរសជាតិ។ គុយទាវខ្មែរ ច្រើនតែញ៉ាំជាមួយនឹងសណ្តែកបណ្តុះ។ គុយទាវត្រូវស្រុះដោយឡែកពីគ្នាមុនពេល ដួសទឹកស៊ុបដាក់លើ។ ដាក់ប្រេងឆាក្នុងឆ្នាំងឱ្យក្ដៅ រួចចាក់ខ្ទឹមបារាំងចូល ហើយកូររហូតដល់វាឡើងពណ៌ក្រហមក្រម៉ៅល្អ។ រួចដាក់ស្ករ អំបីល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង យូហឺ ការ៉ុត ឆៃថាវ និងបង្គាក្រៀមចូល ហើយកូរឱ្យសព្វ។ ចាក់ទឹកចូលឆ្នាំង ទុកឱ្យពុះចោល ប្រហែលកន្លះម៉ោង។ ការរម្ងាស់គ្រឿងផ្សំដែលបានលាយចូលគ្នាឱ្យពុះលើភ្លើងយូរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យកកូនឆ្នាំងមួយទៀត ចាក់ខ្លាញ់ចូល ហើយចាក់ខ្ទឹមសចិញ្ច្រាំ បំពងវាឱ្យឈ្ងុយ។ រួចហើយដួសវាទុក ពាក់កណ្តាល សល់ពាក់កណ្តាល ចាក់ចូលទៅក្នុងស៊ុប។ ភ្លក្សទឹកស៊ុប សាបប្រៃផ្អែម ថែមថយទៅតាមចំណូលចិត្ត។ ដាក់ដាំទឹក នៅឆ្នាំងផ្សេង សម្រាប់ស្រុះគុយទាវ។ ស្រុះគុយទាវ ក្នុងទឹកក្តៅរហូតដល់ទន់។ បន្ទាប់មកគឺដាក់សាច់គោ ប្រហិត និង គ្រឿងផ្សេងៗនៅលើ។ ដួសទឹកស៊ុបស្រោចពីលើ រួចថែមសាច់គោ ប្រហិត ខ្ទឹមលីង ម្រេច ខ្ទឹមស្លឹក ឬជីវ៉ាន់ស៊ុយតាមចំណងចំណូលចិត្ត។ ប្រសិនបើអ្នកចង់បន្ថែមរសជាតិ អ្នកអាចស្ងោរសាច់ជ្រូក ពោះវៀនជ្រូក និងថ្លើមឱ្យឆ្អិនល្អ រួចស្រង់វាចេញមកចិតជាបន្ទះស្តើងៗ។ តាមតំបន់មួយចំនួន របៀបធ្វើទឹកស៊ុបអាចខុសគ្នាបន្តិចបន្តួច។ គុយទាវទឹកគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តម្ហូបមានទឹកជ្រលក់និងមានទឹកហុត។ ក្រូចឆ្មារត្រូវចិតជាចំណិត ផ្តល់ជូននៅក្រៅបន្ថែមរសជាតិតាមចំណង់ចំណូលចិត្ត។ អ្នកញុាំគុយទាវភាគច្រើនចូលចិត្តញុំាជាមួយ ទឹកជ្រលក់សៀង ឬទឹកម្ទេស។